ពណ៌នីមួយៗសុទ្ធតែមានអត្ថន័យ និងជានិមិត្តរូបផ្សេងៗគ្នា ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវប្បធម៌ សាសនា និងជីវិតប្រចាំថ្ងៃ។ ពណ៌ស ត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃ ភាពបរិសុទ្ធ ភាពស្មោះត្រង់ និង សន្តិភាព។ វាជាពណ៌ដែលតំណាងឱ្យ ភាពស្អាតស្អំ និងការចាប់ផ្ដើមជាថ្មី។ នៅក្នុងពិធីមង្គលការជាច្រើន កូនក្រមុំនិយមស្លៀកពាក់ពណ៌ស ដើម្បីបង្ហាញពីភាពបរិសុទ្ធនៃសេចក្ដីស្រឡាញ់ និងការចាប់ផ្ដើមជីវិតគូថ្មី។ ពណ៌សក៏ត្រូវបានគេប្រើប្រាស់ជាសញ្ញានៃសន្តិភាពផងដែរ ដូចជាទង់ស ឬសត្វព្រាបពណ៌សជាដើម។ ពណ៌ក្រហម គឺជាពណ៌ដ៏មានឥទ្ធិពល ដែលតំណាងឱ្យ ភាពក្លាហាន អំណាច សេចក្ដីស្រឡាញ់ និង សិរីមង្គល។ វាក៏ជានិមិត្តរូបនៃថាមពល ភាពរំភើប និងចំណង់ចំណូលចិត្តផងដែរ។ នៅក្នុងវប្បធម៌ខ្លះ ពណ៌ក្រហមត្រូវបានគេជឿថាអាចនាំមកនូវសំណាងល្អ និងភាពរុងរឿង។ វាជាពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍ និងបង្ករឱ្យមានអារម្មណ៍រស់រវើក។ ពណ៌ខ្មៅ ជាទូទៅត្រូវបានគេផ្សារភ្ជាប់ទៅនឹង ការកាន់ទុក្ខ ទុក្ខសោក និងភាពស្ងប់ស្ងាត់។ នៅក្នុងបរិបទខ្លះ វាក៏អាចតំណាងឱ្យភាពអាថ៌កំបាំង ភាពឆើតឆាយ និងអំណាចផងដែរ។ ទោះបីជាវាជានិមិត្តរូបនៃការបាត់បង់ក៏ដោយ ពណ៌ខ្មៅក៏អាចផ្តល់នូវអារម្មណ៍នៃភាពថ្លៃថ្នូរ និងភាពជាផ្លូវការផងដែរ។ ពណ៌ខៀវ គឺជាពណ៌ដែលនាំមកនូវ ភាពស្ងប់ស្ងាត់ និង ស្ថេរភាព។ វាត្រូវបានផ្សារភ្ជាប់ទៅនឹងមេឃ និងមហាសមុទ្រ ដែលផ្តល់នូវអារម្មណ៍ធំធេង ភាពជឿជាក់ និងសន្តិសុខ។ ពណ៌ខៀវក៏អាចជួយកាត់បន្ថយភាពស្ត្រេស និងលើកកម្ពស់ការគិតប្រកបដោយភាពច្បាស់លាស់ផងដែរ។ ពណ៌បៃតង គឺជាពណ៌នៃ ធម្មជាតិ ភាពស្រស់ស្រាយ និង ភាពលូតលាស់។ វាតំណាងឱ្យជីវិត ភាពសម្បូរបែប និងការកើតឡើងវិញ។ ពណ៌បៃតងក៏ត្រូវបានគេផ្សារភ្ជាប់ទៅនឹងសុខភាព ភាពមានបាន និងតុល្យភាពផងដែរ។ ការឃើញពណ៌បៃតងអាចជួយបន្ធូរអារម្មណ៍ និងធ្វើឱ្យចិត្តស្ងប់។ ពណ៌មាស ឬ លឿងទុំ ជាពណ៌ដែលតំណាងឱ្យ ភាពរុងរឿង ភាពបរិសុទ្ធ (សាសនា) អំណាច និង ទ្រព្យសម្បត្តិ។ វាជានិមិត្តរូបនៃភាពប្រណីត ភាពថ្លៃថ្នូរ និងភាពជោគជ័យ។ នៅក្នុងសាសនាជាច្រើន ពណ៌មាសត្រូវបានគេប្រើប្រាស់ដើម្បីតំណាងឱ្យភាពពិសិដ្ឋ និងភាពអស្ចារ្យ។ ពណ៌លឿង ជាទូទៅតំណាងឱ្យ សុភមង្គល ភាពរីករាយ និង ថាមពល។ វាជាពណ៌នៃពន្លឺព្រះអាទិត្យ ដែលនាំមកនូវភាពកក់ក្តៅ និងសុទិដ្ឋិនិយម។ ពណ៌លឿងក៏អាចតំណាងឱ្យភាពឆ្លាតវៃ និងការប្រុងប្រយ័ត្នផងដែរ។ ពណ៌ទឹកក្រូច គឺជាការលាយបញ្ចូលគ្នារវាងពណ៌ក្រហម និងលឿង ដែលតំណាងឱ្យ ភាពរីករាយ ភាពកក់ក្តៅ និងភាពច្នៃប្រឌិត។ វាជាពណ៌ដែលផ្តល់នូវភាពស្វាហាប់ ភាពរំភើប និងការលើកទឹកចិត្ត។ ពណ៌ទឹកក្រូចក៏អាចត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រាស្រ័យទាក់ទងល្អផងដែរ។ ពណ៌ស្វាយ ត្រូវបានគេផ្សារភ្ជាប់ទៅនឹង ភាពថ្លៃថ្នូរ ភាពប្រណីត និង អាថ៌កំបាំង។ វាជាពណ៌ដែលបង្ហាញពីភាពជាស្តេច ភាពច្នៃប្រឌិត និងខាងវិញ្ញាណ។ ពណ៌ស្វាយក៏អាចតំណាងឱ្យការស្រមើស្រមៃ និងភាពអស្ចារ្យផងដែរ។ ពណ៌ផ្កាឈូក គឺជាពណ៌នៃ សេចក្ដីស្រឡាញ់ ភាពទន់ភ្លន់ និង ភាពជាស្ត្រី។ វាតំណាងឱ្យភាពកក់ក្តៅ ការអាណិតអាសូរ និងមនោសញ្ចេតនា។ ពណ៌ត្នោត គឺជាពណ៌នៃ ធម្មជាតិ ស្ថេរភាព និង ភាពជាក់ស្តែង។ វាតំណាងឱ្យផែនដី ភាពកក់ក្តៅ និងភាពជឿជាក់។